គ្រឿងសក្ការបូជាដែលរៀបចំឡើងពីផលានុផលធម្មជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការជ្រើសរើសផ្លែចេកណាំវ៉ាដែលទុំល្មមមកដាក់តាំងលើតុសែនព្រេន គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចពិធីតាមបែបបុរាណ។ ទឹកដូងដែលមានភាពត្រជាក់ស្រិប ក៏ត្រូវបានគេចាត់ទុកថាជាតំណាងនៃភាពត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានក្នុងគ្រួសារ។ យោងតាមជំនឿតៗគ្នាមកការរៀបចំផ្លែឈើទាំងពីរប្រភេទនេះឱ្យមានរបៀបរៀបរយ គឺជាការបង្ហាញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធបុព្វបុរស។ អ្នកភូមិតែងតែមានទម្លាប់សហការគ្នាយ៉ាងស្អិតរមួតក្នុងការរៀបចំគ្រឿងដង្វាយផ្សេងៗឱ្យបានគ្រប់ចំនួនមុនពេលដែលពេលវេលានៃពិធីបុណ្យចូលមកដល់។ ការដែលយើងប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់នៅក្នុងស្រុកមកធ្វើជាគ្រឿងសក្ការៈ គឺជាការលើកកម្ពស់តម្លៃផលិតផលកសិកម្មជាតិ និងការពារបរិស្ថាន។ ស្លាធម៌ដែលធ្វើចេញពីដើមចេកមានរូបរាងយ៉ាងប្រណីត គឺជាសិល្បៈនៃការរៀបចំដែលមានតែនៅក្នុងវប្បធម៌ខ្មែរយើងតែមួយគត់តាំងពីដើមរៀងមក។ យើងជឿជាក់ថាការថ្វាយដូងខ្ចីដែលមានទឹកផ្អែមល្អ គឺជាការសុំពរជ័យពីទេវតាដើម្បីឱ្យជីវិតរស់នៅជួបតែរឿងល្អៗ និងមានលាភសក្ការៈហូរចូល។ នៅក្នុងសង្គមខ្មែរការរៀបចំម្ហូបអាហារសែនដូនតាត្រូវតែមានផ្លែចេក និង ផ្លែដូងជាបង្អែមសម្រាប់បង្គ្រប់កិច្ចពិធីឱ្យបានពេញលេញតាមច្បាប់ដើម។ ទំនៀមទម្លាប់នៃការរៀបចំគ្រឿងបូជានេះមិនត្រឹមតែជាការជឿលើអបិយជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សានូវសណ្តាប់ធ្នាប់ល្អក្នុងសហគមន៍។ រាល់ពេលដែលកូនចៅជំនាន់ក្រោយបានឃើញឪពុកម្តាយរៀបចំគ្រឿងសក្ការបូជាទាំងនេះពួកគេនឹងចងចាំនូវតម្លៃនៃសីលធម៌ និងការដឹងគុណ។ ការបួងសួងសុំសេចក្តីសុខនៅចំពោះមុខស្លាធម៌ដែលធ្វើពីចេក គឺជាការតាំងចិត្តធ្វើអំពើល្អដើម្បីឧទ្ទិសផលបុណ្យទាំងឡាយជូនទៅដល់ញាតិដែលបានចែកឋាន។ ផ្លែដូងត្រូវបានគេយកមកចោះយកទឹកសម្រាប់លាងសម្អាតវត្ថុស័ក្តិសិទ្ធិផ្សេងៗដើម្បីជម្រះនូវរាល់មន្ទិលសព្វបែបយ៉ាងដែលកើតមានឡើងក្នុងចិត្ត។ ភាពស្រស់បំព្រងនៃគ្រឿងដង្វាយដែលរៀបចំឡើងដោយសេចក្តីជ្រះថ្លានឹងទាក់ទាញនូវទេវតារក្សាផ្ទះឱ្យចុះមកប្រោះព្រំសិរីសួស្តីដល់ម្ចាស់ផ្ទះ។ យើងត្រូវមានការយល់ដឹងឱ្យបានច្បាស់លាស់អំពីអត្ថន័យនៃវត្ថុនីមួយៗ ដើម្បីឱ្យការប្រតិបត្តិការងារសាសនាមានភាពត្រឹមត្រូវ និងសមស្របតាមក្បួនខ្នាត។ មរតកវប្បធម៌ដ៏អស្ចារ្យដែលទាក់ទងនឹងការប្រើប្រាស់ដូង និងចេកនេះនឹងមិនរលាយបាត់បង់ឡើយប្រសិនបើកូនខ្មែរគ្រប់រូបជួយគ្នាថែរក្សាការពារ។ ការរៀបចំតុសែនដែលមានសោភ័ណភាពខ្ពស់ដោយមានផ្លែឈើស្រស់ៗ គឺជាការផ្តល់កិត្តិយសយ៉ាងធំធេងចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វការីជន។ មិនថានៅទីក្រុង ឬនៅជនបទឡើយការប្រើប្រាស់ផ្លែឈើទាំងពីរមុខនេះ នៅតែជាជម្រើសដំបូងបង្អស់សម្រាប់រៀបចំគ្រឿងសក្ការបូជាក្នុងគ្រប់កម្មវិធី។ សេចក្តីស្ងប់ក្នុងអារម្មណ៍ដែលកើតចេញពីការគោរពប្រតិបត្តិតាមប្រពៃណីនឹងជួយឱ្យយើងមានកម្លាំងចិត្តក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ រាល់ទង្វើដែលបង្ហាញពីការដឹងគុណតាមរយៈការរៀបចំគ្រឿងសក្ការបូជានឹងនាំមកនូវសេចក្តីថ្លៃថ្នូរ និង ភាពចម្រុងចម្រើនដល់វង្សត្រកូលខ្មែរ។ យើងត្រូវមានមោទនភាពចំពោះអត្តសញ្ញាណជាតិដែលបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ដូង និងចេកជាគ្រឿងដង្វាយដ៏មានអត្ថន័យជ្រាលជ្រៅបំផុត។ ការអប់រំកូនចៅឱ្យស្គាល់ពីតម្លៃនៃវត្ថុធម្មជាតិក្នុងពិធីសាសនា គឺជាការបណ្តុះស្មារតីស្នេហាជាតិ និងការចេះស្រឡាញ់វប្បធម៌ដ៏ផូរផង់របស់ខ្លួន។ សកម្មភាពនៃសាមគ្គីភាពក្នុងការរៀបចំគ្រឿងសែន គឺជាឱកាសដ៏ល្អសម្រាប់សមាជិកគ្រួសារបានមកជួបជុំគ្នា និងបង្កើតភាពស្និទ្ធស្នាលកាន់តែខ្លាំង។ ពិធីការសែនដូនតាដែលប្រកបដោយរបៀបរៀបរយ គឺជាមោទនភាពនៃគ្រួសារនីមួយៗដែលបង្ហាញពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះវប្បធម៌ខ្មែរយើង។ សូមឱ្យការរក្សានូវប្រពៃណីដ៏ល្អមួយនេះក្លាយជាកម្លាំងចលករក្នុងការរុញច្រានសង្គមជាតិឱ្យកាន់តែមានសន្តិភាព និងសុភមង្គលយូរអង្វែង។ ការដែលយើងជ្រើសរើសយកផ្លែដូងខ្ចីដែលមានទឹកផ្អែមត្រជាក់ និងមានសាច់ទន់ល្មមមកធ្វើជាគ្រឿងបូជា គឺជាការបង្ហាញពីចិត្តស្មោះត្រង់ និងការគោរពដូនតា។ កសិករខ្មែរយើងតាំងពីបុរាណកាលមកតែងតែចាត់ទុកដើមចេកថា ជាដើមឈើដែលមានមង្គលបំផុត ព្រោះវាផ្តល់ផលប្រយោជន៍តាំងពីឫសរហូតដល់ចុងស្លឹកតែម្តង។ ការរៀបចំស្លាធម៌ដូង និងស្លាធម៌ចេកត្រូវតែធ្វើឡើងដោយមានការផ្ចិតផ្ចង់បំផុត ដើម្បីឱ្យមានតុល្យភាពនិងមានភាពស្រស់ស្អាតស័ក្តិសមជាគ្រឿងសក្ការបូជា។ នៅក្នុងពិធីបុណ្យទាននីមួយៗផ្លែចេកណាំវ៉ាត្រូវបានគេតម្រៀបជាជួរៗយ៉ាងមានរបៀបនៅលើជើងពានមាស ឬជើងពានប្រាក់ដើម្បីបង្ហាញពីភាពសម្បូរសប្បាយនៃភោគផល។ យើងអាចសង្កេតឃើញថាទឹកដូងមិនត្រឹមតែជាអាហារសម្រាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែគឺជាវត្ថុទឹកខ្ពង់ខ្ពស់សម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធីសាសនាធំៗជាច្រើន។ ការដែលយើងនៅតែបន្តប្រើប្រាស់ដូងនិងចេកក្នុងសម័យទំនើបនេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ថាវប្បធម៌ខ្មែរមានឫសគល់យ៉ាងរឹងមាំមិនងាយនឹងរង្គោះរង្គើ។ ចាស់ព្រឹទ្ធាចារ្យតែងតែបង្រៀនកូនចៅថា ការសែនព្រេនដោយប្រើប្រាស់ផ្លែឈើស្រស់ៗគឺជាការបូជាដែលទទួលបានអានិសង្សខ្ពស់បំផុត និងមានភាពស្អាតស្អំ។ គ្រប់ស្និតចេកដែលគេដាក់តាំងនៅលើតុសែនសុទ្ធតែបង្កប់នូវអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនដែលរស់នៅឆ្ងាយពីគ្នាឱ្យត្រឡប់មកជួបជុំគ្នាវិញ។ ការប្រើប្រាស់សម្បកដូងមកធ្វើជាគ្រឿងលម្អក្នុងពិធីបុណ្យផ្សេងៗក៏ជាការបង្ហាញពីភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ។ នៅពេលដែលមានការរៀបចំគ្រឿងសក្ការបូជាបានត្រឹមត្រូវតាមក្បួនខ្នាតវានឹងជួយឱ្យសមាជិកគ្រួសារមានអារម្មណ៍កក់ក្តៅ និង មានជំនឿចិត្តក្នុងការរស់នៅ។ យើងមិនត្រូវភ្លេចឡើយថាផ្លែចេកខ្មែរមានច្រើនប្រភេទណាស់ ប៉ុន្តែ មានតែប្រភេទខ្លះប៉ុណ្ណោះដែលគេនិយមយកមកប្រើប្រាស់ក្នុងពិធីការ។ ការដុតទៀនធូបនៅចំពោះមុខគ្រឿងដង្វាយទាំងនេះ គឺជាការផ្ញើសារតាមរយៈផ្សែងធូបទៅកាន់លោកខាងមុខដើម្បីឱ្យដូនតាបានដឹង និងទទួលយកសំណែន។ រាល់ពិធីការដែលពាក់ព័ន្ធនឹងជំនឿដូនតា គឺតែងតែមានការតម្កល់ទុកនូវផ្លែដូងខ្ចីមួយគូនៅចំកណ្តាលដើម្បីជាតំណាងឱ្យភាពត្រជាក់ត្រជុំនៃក្រុមគ្រួសារ។ តម្លៃនៃផ្លែឈើទាំងនេះមិនស្ថិតនៅលើតម្លៃទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្តនៃកូនចៅដែលចង់តបស្នងសងគុណចំពោះអ្នកមានគុណគ្រប់រូប។ ការថែរក្សាទំនៀមទម្លាប់នៃការប្រើប្រាស់គ្រឿងបូជាពីធម្មជាតិបែបនេះ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្រៀនក្មេងៗជំនាន់ក្រោយឱ្យស្គាល់ពីសីលធម៌។ យើងត្រូវចេះជ្រើសរើសផ្លែចេកដែលមិនទាន់ទុំជោរខ្លាំងពេកដើម្បីរក្សានូវសោភ័ណភាពបានយូរថ្ងៃក្នុងកំឡុងពេលនៃការប្រារព្ធពិធី បុណ្យផ្សេងៗជានិច្ច។ ទឹកដូងដែលមានភាពបរិសុទ្ធប្រៀបដូចជាទឹកចិត្តរបស់មាតាបិតាដែលផ្តល់ឱ្យកូនចៅដោយគ្មានការរើសអើង និងគ្មានលក្ខខណ្ឌអ្វីទាំងអស់តាំងពីដើមមក។ ការដែលយើងរៀបចំគ្រឿងសក្ការបូជាដោយផ្ទាល់ដៃ គឺជាការបង្ហាញពីភាពអត់ធ្មត់ និងការគោរពចំពោះក្បួនខ្នាតបុរាណដែលដូនតាបានបន្សល់ទុកឱ្យ។ គ្រប់ជ្រុងនៃតុសែនព្រេនដែលមានការលម្អដោយស្លឹកចេក និងផ្កាភ្ញីស្រស់ៗពិតជាបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបាន។ យើងទាំងអស់គ្នាមានភារកិច្ចរួមគ្នាក្នុងការលើកស្ទួយ និងការពារវប្បធម៌នៃការប្រើប្រាស់គ្រឿងសក្ការបូជាខ្មែរឱ្យមានភាពល្បីល្បាញដល់កម្រិតពិភពលោក។ ការយល់ដឹងពីប្រវត្តិ និងអត្ថន័យនៃផ្លែចេក និងដូងក្នុងពិធីសាសនានឹងជួយឱ្យយើងកាន់តែមានសេចក្តីស្រឡាញ់ចំពោះអត្តសញ្ញាណជាតិរបស់ខ្លួនឯងខ្លាំងឡើង។ មិនថាពិភពលោកមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏ការគោរពប្រតិបត្តិតាមគន្លងដូនតាខ្មែរនៅតែជាសរសរទ្រូងនៃសន្តិភាពផ្លូវចិត្តរបស់កូនចៅជំនាន់ក្រោយ។ ការបញ្ចប់កិច្ចពិធីសែនព្រេនដោយការចែករំលែកផ្លែឈើដែលជាគ្រឿងដង្វាយទាំងនោះដល់អ្នកជិតខាង គឺជាការសាងនូវទានបារមី និងសេចក្តីស្រឡាញ់។ តាមរយៈការអនុវត្តជាក់ស្តែងនូវការរៀបចំគ្រឿងសក្ការបូជានេះយើងនឹងអាចមើលឃើញពីភាពសម្បូរបែបនៃធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង។ ចូរយើងចងចាំថាការរក្សាប្រពៃណីដ៏ល្អផូរផង់នេះ គឺជាការរក្សានូវព្រលឹងជាតិខ្មែរឱ្យនៅរស់រវើកក្នុងបេះដូងកូនខ្មែរគ្រប់រូបជារៀងរហូតតទៅ។ ជាចុងក្រោយការប្រើប្រាស់ដូង និងចេកក្នុងពិធីសែនដូនតា គឺជាមរតកដ៏មានតម្លៃបំផុតដែលយើងត្រូវបន្តវេនគ្នាថែរក្សាឱ្យបានខ្ជាប់ខ្ជួនបំផុត។ ការបង្ហាញពីកតញ្ញូតាធម៌តាមរយៈគ្រឿងសក្ការបូជាទាំងនេះនឹងនាំមកនូវសិរីសួស្តីជ័យមង្គលដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលឱ្យរីកចម្រើន។ សេចក្តីជំនឿដែលផ្សារភ្ជាប់ជាមួយធម្មជាតិបែបនេះបានធ្វើឱ្យវប្បធម៌ខ្មែរមានភាពស្រស់បំព្រង និងមានភាពទាក់ទាញដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនឹងតាមថែរក្សាកូនចៅដែលតែងតែយកចិត្តទុកដាក់ក្នុងការរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍។ យើងត្រូវមានជំនឿយ៉ាងមុតមាំថា ការគោរពប្រតិបត្តិតាមដូនតានឹងនាំមកនូវភាពរុងរឿង និងការរស់នៅដោយមានសេចក្តីថ្លៃថ្នូរបំផុតក្នុងសង្គម។ ភាពជឿជាក់លើការរៀបចំគ្រឿងសក្ការបូជាដែលធ្វើចេញពីផលានុផលក្នុងស្រុក គឺជាកម្លាំងចលករជួយឱ្យសហគមន៍ខ្មែរមានភាពរឹងមាំ និងមានសាមគ្គីភាពល្អប្រសើរ។ ការជ្រើសរើសផ្លែចេកដែលមានពណ៌លឿងទុំល្អមកដាក់តាំងបង្ហាញនៅលើរានបុព្វបុរស គឺជាការបង្ហាញពីភាពបរិបូរណ៍នៃទ្រព្យសម្បត្តិដែលយើងទទួលបាន។ ទឹកដូងដែលយើងយកមកថ្វាយដល់ដូនតានោះ គឺជាសញ្ញានៃការលាងជម្រះនូវរាល់ភាពសោកសៅទាំងឡាយឱ្យរលាយបាត់ទៅហើយជំនួសមកវិញនូវក្តីសង្ឃឹមថ្មី។ យើងត្រូវមានការយល់ដឹងឱ្យបានស៊ីជម្រៅអំពីការរៀបចំដូងនិងស្និតចេកឱ្យមានតុល្យភាព ដើម្បីបញ្ជាក់ពីសេចក្តីស្ងប់ក្នុងចិត្តនៃអ្នកដែលកំពុងប្រតិបត្តិ។ រាល់ទង្វើដែលកូនចៅខ្មែរគ្រប់រូបបានធ្វើក្នុងការថែរក្សាទំនៀមទម្លាប់សែនព្រេននេះ គឺជាការសាងនូវកេរ្តិ៍ឈ្មោះដ៏ល្អត្រកាលសម្រាប់វង្សត្រកូលរបស់ខ្លួន។ សរុបសេចក្តីមក ការប្រើប្រាស់ដូង និងចេកជាគ្រឿងសក្ការបូជា គឺជាការរក្សានូវដួងព្រលឹងវប្បធម៌ខ្មែរឱ្យនៅរស់រវើកក្នុងស្មារតីកូនខ្មែរគ្រប់ជំនាន់ជានិច្ច។